សាលារៀននៅតាមទីជនបទក្នុងប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញ និងមិនសូវទូលំទូលាយ ដែលបានរាំងដល់ការអភិវឌ្ឍវិស័យអប់រំ និងគុណភាពនៃការសិក្សារបស់សិស្ស។ បញ្ហាទាំងនេះមិនត្រឹមតែបណ្ដាលមកពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសិក្សាប៉ុណ្ណោះទេ ថែមទាំងមកពីកត្តាមនុស្ស និងការយល់ដឹងពីសារៈសំខាន់នៃការអប់រំទៀតផង។ បញ្ហាប្រឈមធំបំផុតមួយគឺ កង្វះខាតនៅគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសនៅតាមទីជនបទ។ ម្យ៉ាងវិញទៀត សាលារៀនជាច្រើននៅតាមជនបទ ស្ថិតក្នុងសភាពទ្រុឌទ្រោម និងខ្វះខាតជាច្រើន រួមទាំងថ្នាក់រៀនមិនគ្រប់គ្រាន់សម្រាប់សិស្ស។ ជារឿយៗ សិស្សត្រូវបង្ខំចិត្តអង្គុយរៀននៅលើតុដែលមានសភាពទ្រុឌទ្រោម ឬក្រោមដើមឈើ ដែលធ្វើឲ្យការសិក្សាមិនមានប្រសិទ្ធភាព។ ថែមទាំងកង្វះតុ និងកៅអី គឺជាបញ្ហាប្រចាំថ្ងៃ ដែលបង្កការលំបាកដល់ការអង្គុយរៀនរបស់សិស្ស។ អគារសិក្សាមួយចំនួនមានសភាពចាស់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់បានពេលកំពុងសិក្សា។ អគារសិក្សាដែលមានសភាពចាស់ខ្លាំងមិនអាចផ្តល់ជាជម្រកគ្រប់គ្រាន់ពីកម្ដៅថ្ងៃក្តៅខ្លាំង ឬភ្លៀងធ្លាក់ខ្លាំងនោះទេ។ ម្យ៉ាងទៀត បរិស្ថាននៅជុំវិញកន្លែងសិក្សាអាចមិនអំណោយផល ដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងស្មារតីរបស់សិស្ស។ ចំពោះ កង្វះសម្ភារៈ និងឧបករណ៍សិក្សា ក៏ជាក្តីកង្វល់ដ៏ធំមួយផងដែរ។ មួយវិញទៀត សិស្សភាគច្រើនក៏មិនមានសៀវភៅគ្រប់គ្រាន់សម្រាប់សិក្សាស្រាវជ្រាវផងដែរ។ សូម្បីតែសម្ភារៈមូលដ្ឋានដូចជា ប៊ិច ខ្មៅដៃ ឬសៀវភៅសរសេរ ក៏ជារឿងពិបាកសម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតដែរ។ លើសពីនេះ សាលារៀននៅជនបទភាគច្រើន គ្មានឧបករណ៍ទំនើបៗ សម្រាប់បម្រើការបង្រៀននោះទេ។ ពួកគេក៏មិនមានកុំព្យូទ័រ ម៉ាស៊ីនបញ្ចាំងស្លាយ ឬមន្ទីរពិសោធន៍សម្រាប់អនុវត្តជាក់ស្តែងឡើយ។ បញ្ហាមួយទៀតដែលកាន់តែធ្ងន់ធ្ងរជាងនេះនោះ គឺការគ្មានអ៊ីនធឺណិតសម្រាប់ប្រើប្រាស់។ ការខ្វះខាតអ៊ីនធឺណិត រឹតត្បិតដល់លទ្ធភាពរបស់សិស្ស និងគ្រូក្នុងការទទួលបានព័ត៌មាន ចំណេះដឹងថ្មីៗ និងការស្រាវជ្រាវពីប្រភពនានា។ ដែលធ្វើឲ្យសិស្សតាមជនបទមានគម្លាតចំណេះដឹងឆ្ងាយជាងសិស្សដែលសិក្សានៅទីក្រុង។ ម្យ៉ាងវិញទៀតកង្វះខាតគ្រូបង្រៀន ក៏ជាបញ្ហាស្នូលមួយដែលប៉ះពាល់ដល់គុណភាពអប់រំផងដែរ។ ចំនុចធំមួយទៀត គឺសាលារៀននៅតាមជនបទជារឿយៗប្រឈមនឹងការខ្វះខាតគ្រូបង្រៀន ជាពិសេសគ្រូបង្រៀនមុខវិជ្ជាឯកទេស។ គ្រូបង្រៀនដែលមានគុណភាពល្អ គឺមិនសូវចង់ទៅបង្រៀននៅតំបន់ដាច់ស្រយាលនោះទេ ដោយសារមានការកង្វះខាតនៅសម្ភារៈសំខាន់ៗច្រើនពេក។ ឯគ្រូបង្រៀនខ្លះទៀតអាចមានបទពិសោធន៍តិច ឬមិនបានទទួលការបណ្តុះបណ្តាលបន្តគ្រប់គ្រាន់។ កត្តាជីវភាពលំបាកក៏ជាមូលហេតុមួយដែរ ដែលធ្វើឲ្យគ្រូបង្រៀននៅជនបទមិនអាចលះបង់ពេលវេលាពេញលេញក្នុងការបង្រៀនបានផងដែរ។ ហេតុផលទាំងនេះហើយ ដែលធ្វើអោយគ្រូបង្រៀនស្វែងរកការងារផ្សេង ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយបញ្ហាគ្រូបង្រៀននេះ ធ្វើឲ្យសិស្សមិនទទួលបានការអប់រំគ្រប់គ្រាន់ និងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត ការធ្វើដំណើរមកសាលាលំបាក ក៏ជាឧបសគ្គដ៏ធំផងដែរ ព្រោះសិស្សជាច្រើនរស់នៅឆ្ងាយពីសាលារៀនរាប់គីឡូម៉ែត្រ។ ឯផ្លូវថ្នល់នៅតាមជនបទមានសភាពលំបាក ជារឿយៗជាផ្លូវដី ផ្លូវភក់ ឬផ្លូវលំដែលពិបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា។ ការធ្វើដំណើរដ៏លំបាកបែបនេះ ធ្វើឲ្យសិស្សត្រូវចំណាយពេលច្រើន និងជួបការនឿយហត់រាល់ថ្ងៃ។ ជាលទ្ធផល សិស្សតែងតែ មកសាលាយឺតយ៉ាវ ដែលប៉ះពាល់ដល់វិន័យ និងការរៀនសូត្ររបស់ពួកគេ។ ការលំបាកក្នុងការធ្វើដំណើរនេះ ក៏ជាហេតុផលចម្បងមួយដែលធ្វើឲ្យសិស្ស ប្រឈមមុខនឹងការបោះបង់ចោលការសិក្សា នៅពាក់កណ្តាលទីផងដែរ។ ចុងក្រោយ ការយល់ដឹងអំពីការអប់រំនៅមានកម្រិត ក្នុងចំណោមអាណាព្យាបាល។ អាណាព្យាបាលជាច្រើននៅមិនទាន់យល់ដឹងច្បាស់ពីសារៈសំខាន់នៃការអប់រំ សម្រាប់អនាគតកូនៗរបស់ពួកគេនោះទេ។ ពួកគេអាចគិតថា ការអប់រំមិនចាំបាច់ ឬចាំបាច់ត្រឹមតែបឋមសិក្សាក៏គ្រប់គ្រាន់ដែរ។ ហើយដោយសារគ្រួសារភាគច្រើននៅជនបទមានជីវភាពខ្វះខាត ពួកគេតែងតែពឹងផ្អែកលើកម្លាំងពលកម្មរបស់កុមារ ដើម្បីជួយរកប្រាក់ចំណូល ឬជួយការងារផ្ទះ។ កត្តានេះធ្វើឲ្យកុមារមិនមានពេលគ្រប់គ្រាន់ដើម្បីសិក្សា ឬត្រូវបង្ខំចិត្តឈប់រៀនទាំងវ័យក្មេង។ ឯកង្វះការលើកទឹកចិត្តពីគ្រួសារ ក៏ជាកត្តាធ្វើឲ្យសិស្សមិនសូវខិតខំរៀន ឬបោះបង់ការសិក្សាផងដែរ។ បញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមានរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងអាណាព្យាបាលផ្ទាល់ ដើម្បីកែលម្អគុណភាពអប់រំនៅតាមទីជនបទ និងផ្តល់ឱកាសឲ្យកុមារគ្រប់រូបបានទទួលការអប់រំប្រកបដោយសមធម៌ និងមានគុណភាពល្អប្រសើរ។